សិប្បកម្មសំបកដូង គឺជាស្នាដៃសិល្បៈមួយរបស់ខ្មែរដែលមានការច្នៃប្រឌិតខ្ពស់ ដោយបានយកវត្ថុដែលគេបោះបង់ចោលមកច្នៃជាផលិតផលដែលមានតម្លៃ។ ការធ្វើសិប្បកម្មពីសំបកដូងមានប្រវត្តិយូរលង់ណាស់មកហើយ ប៉ុន្តែមិនមានកំណត់ត្រាជាក់លាក់ណាមួយនោះទេ។ សិប្បកម្មនេះគឺ ការច្នៃប្រឌិតនិងការប្រើប្រាស់ធនធានធម្មជាតិរបស់ប្រជាជនខ្មែរ។ កាលពីមុន សំបកដូងត្រូវបានគេបោះចោលជាសំរាម ប៉ុន្តែដោយសារភាពវៃឆ្លាតរបស់សិប្បករ ពួកគេបានយកសម្បកដូងមកធ្វើជាចាន ស្លាបព្រា ឬវត្ថុប្រើប្រាស់ផ្សេងៗទៀត។ សិប្បកម្មនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយបានក្លាយជាផ្នែកមួយដ៏សំខាន់នៃសិប្បកម្មប្រពៃណីរបស់ខ្មែរ។ ដូច្នេះ សិប្បកម្មសំបកដូងមិនមែនត្រឹមតែជាផលិតផលធម្មតាទេ តែវាជាតំណាងនៃការច្នៃប្រឌិតនិងការយកចិត្តទុកដាក់ចំពោះបរិស្ថាន។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ សិប្បកម្មសំបកដូង ត្រូវបានផលិតឡើងយ៉ាងល្អិតល្អន់ និងឆ្លងកាត់ដំណាក់កាលជាច្រើន។ សិប្បកម្មទាំងនេះត្រូវបានផលិតឡើងពី សំបកដូង ដែលជាវត្ថុធាតុដើមសំខាន់ និងជាធនធានធម្មជាតិ។ នៅក្នុងដំណើរការនៃការផលិតគឺស្មុគស្មាញណាស់ ហើយទាមទារនូវភាពប៉ិនប្រសប់ខ្ពស់។ ដោយដំបូងជាងសិប្បកម្មត្រូវចាប់ផ្ដើមពី ការរើសនិងសម្អាតសំបកដូងណាដែលមានសភាពល្អ មិនមានប្រេះ ឬបែក។ បន្ទាប់មក ជាងត្រូវយកសំបកដូងមកកាត់និងច្នៃម៉ូដតាមទំហំ និងរាងដែលបានកំណត់ ហើយឆ្លាក់លំនាំផ្សេងៗនៅលើវា។ ពេលឆ្លាក់រួច ផលិតផលត្រូវយកទៅខាត់ ដើម្បីឱ្យវាមានសភាពរលោង និងស្រស់ស្អាត។ ដំណាក់កាលចុងក្រោយ គឺការលាបថ្នាំការពារ ដើម្បីឱ្យផលិតផលនោះមានភាពធន់ និងអាចប្រើប្រាស់បានយូរ។ ជារួមមកសិប្បកម្មសំបកដូងគឺជាឧទាហរណ៍មួយដ៏ល្អដែលបង្ហាញពីការច្នៃប្រឌិតរបស់ប្រជាជនខ្មែរក្នុងការប្រើប្រាស់វត្ថុធាតុដើមដែលគេបោះបង់ចោលមកបង្កើតជាផលិតផលដ៏មានតម្លៃ។ ម្យ៉ាងវិញទៀត សិប្បកម្មសំបកដូងមានច្រើនប្រភេទទៅតាមទម្រង់និងការប្រើប្រាស់របស់វា ដែលអាចបែងចែកជាក្រុមធំៗបាន។ ដោយក្រុមទីមួយគឺ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលរួមមាន ចាន ស្លាបព្រា ពែង និងថូផ្កា ជាដើម។ ផលិតផលទាំងនេះត្រូវបានគេប្រើប្រាស់ជាគ្រឿងតុបតែងលម្អលើតុអាហារ និងជាសម្ភារៈផ្ទះបាយ។ ចំណែកក្រុមទីពីរគឺ គ្រឿងលម្អ និងវត្ថុតាំងលម្អ ដែលរួមមាន គោម ថូផ្កា និងវត្ថុតាំងលម្អផ្សេងៗ។ ផលិតផលទាំងនេះត្រូវបានគេប្រើប្រាស់សម្រាប់តុបតែងលម្អក្នុងផ្ទះ ឬការិយាល័យ ដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងសិល្បៈខ្មែរ ហើយក៏ត្រូវបានគេប្រើប្រាស់ជាវត្ថុអនុស្សាវរីយ៍ផងដែរ។ រីឯក្រុមទីបីគឺ គ្រឿងអលង្ការ ដែលត្រូវបានគេយកមកច្នៃពីសំបកដូងផងដែរ ដែលមានដូចជា ក្រវិល ខ្សែក ឬខ្សែដៃ។ គ្រឿងអលង្ការទាំងនេះមានលក្ខណៈពិសេសដោយសារតែវាជាផលិតផលធ្វើដោយដៃ និងមានការរចនាប្លែកៗ ដែលបានឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់របស់ជាងសិប្បករខ្មែរ។ សរុបមក សិប្បកម្មសំបកដូងបានបង្ហាញពីភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរក្នុងការយកវត្ថុដែលគេបោះបង់ចោលមកបង្កើតជាផលិតផលដ៏មានតម្លៃ។ សិប្បកម្មសំបកដូង ត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់ និងមានគុណសម្បត្តិជាច្រើន។ គុណសម្បត្តិដ៏សំខាន់បំផុតគឺវា ជាផលិតផលធម្មជាតិទាំងស្រុង។ សិប្បកម្មសំបកដូងត្រូវបានផលិតឡើងពីសំបកដូង ដែលជាវត្ថុធាតុដើមធម្មជាតិ។ ផលិតផលទាំងនេះមិនមានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ឡើយ ហើយមានសុវត្ថិភាពក្នុងការប្រើប្រាស់។ គុណសម្បត្តិបន្ទាប់គឺ សិប្បកម្មសំបកដូង បានជួយការពារបរិស្ថានជាច្រើនផងដែរ។ ដោយការយកសំបកដូងដែលគេបោះបង់ចោលមកច្នៃជាផលិតផលដែលមានតម្លៃ បានជួយកាត់បន្ថយសំរាម និងរួមចំណែកដល់ការការពារបរិស្ថាន។ ហើយនេះក៏ជាគំរូមួយដ៏ល្អដែលបង្ហាញពីការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ចំណែកឯគុណសម្បត្តិចុងក្រោយគឺ សិប្បកម្មសំបកដូងនេះ វាមានតម្លៃសិល្បៈខ្ពស់។ នៅក្នុងផលិតផលសិប្បកម្មសំបកដូងនីមួយៗសុទ្ធតែជាស្នាដៃសិល្បៈដែលឆ្លាក់ដោយដៃដ៏ប៉ិនប្រសប់របស់សិប្បករខ្មែរ។ លំនាំឆ្លាក់ដ៏ល្អិតល្អន់ និងការរចនាប្លែកៗបានធ្វើឱ្យផលិតផលទាំងនេះមានតម្លៃសិល្បៈខ្ពស់។ គុណសម្បត្តិទាំងនេះបានធ្វើឱ្យសិប្បកម្មសំបកដូងមិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាស្នាដៃសិល្បៈដ៏មានតម្លៃដែលបានរួមចំណែកដល់ការអភិរក្សបរិស្ថាន និងវប្បធម៌ខ្មែរផងដែរ។ ម្យ៉ាងវិញទៀត សិប្បកម្មសំបកដូង មិនត្រឹមតែជាផលិតផលដែលមានតម្លៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់ និងសេដ្ឋកិច្ចជាតិផងដែរ។ សិប្បកម្មផលិតសំបកដូងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតការងារ សម្រាប់ប្រជាជននៅតាមតំបន់ជនបទ ជាពិសេសសម្រាប់ស្ត្រី។ ការធ្វើសិប្បកម្មនេះបានផ្តល់ប្រាក់ចំណូលបន្ថែមដល់គ្រួសារដើម្បីជួយទ្រទ្រង់ជីវភាព។ ក្រៅពីនេះ សិប្បកម្មសំបកដូងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។ ផលិតផលសិប្បកម្មសំបកដូងបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលការលក់របស់វាបានជួយបង្កើនចំណូលសម្រាប់អាជីវករនៅតាមទីកន្លែងទេសចរណ៍នានា។ ជាងនេះទៅទៀត សិប្បកម្មសំបកដូងបានជួយជំរុញផលិតផលសិប្បកម្មរបស់ខ្មែរឲ្យកាន់តែរីកចម្រើនផងដែរ។ ដោយវាបានជួយរក្សា និងលើកកម្ពស់សិល្បៈប្រពៃណីរបស់ខ្មែរ ហើយបានបើកឱកាសឲ្យផលិតផលសិប្បកម្មសំបកដូងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការរួមចំណែកដល់ការនាំចេញសិប្បកម្មរបស់កម្ពុជា។ សរុបមក សិប្បកម្មសំបកដូង គឺជាឧទាហរណ៍មួយដ៏ល្អដែលបង្ហាញថា សិប្បកម្មប្រពៃណីក៏អាចរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។